ជីវិតជានិស្សិតសាកលវិទ្យាល័យនៅទីក្រុងភ្នំពេញ គឺពោរពេញដោយភាពមមាញឹក ការរៀនសូត្រ និងបទពិសោធន៍ថ្មីៗជាច្រើន។ ជាទូទៅ ទម្លាប់ប្រចាំថ្ងៃរបស់និស្សិតម្នាក់អាចមានលក្ខណៈខុសៗគ្នាអាស្រ័យលើជំនាញដែលពួកគេកំពុងសិក្សា កាលវិភាគផ្ទាល់ខ្លួន និងរបៀបរស់នៅ។ យ៉ាងណាមិញ យើងអាចគូសបញ្ជាក់នូវទម្លាប់រួមមួយចំនួនដែលនិស្សិតភាគច្រើនតែងអនុវត្ត។ ជាធម្មតា និស្សិតដែលសិក្សាវេនព្រឹក ភាគច្រើនភ្ញាក់ពីដំណេកនៅចន្លោះម៉ោង ៥ ទៅ ៦:៣០ នាទី ព្រឹក ដើម្បីរៀបចំខ្លួន ។ អ្នកខ្លះងូតទឹកស្លៀកពាក់ រៀបចំខ្លួនទៅសាកលវិទ្យាល័យ ខណៈអ្នកខ្លះទៀតប្រញាប់ញ៉ាំអាហារពេលព្រឹកយ៉ាងលឿននៅផ្ទះ ឬទិញនៅខាងក្រៅ។ ការធ្វើដំណើរទៅសាកលវិទ្យាល័យជាកាតព្វកិច្ចដំបូងបំផុតក្នុងនាមជា សិស្សសកលវិទ្យាល័យ។ ចំពោះនិស្សិតមួយចំនួនជិះកង់ ឬម៉ូតូផ្ទាល់ខ្លួន ឬក៏ជិះរថយន្តក្រុងសាធារណៈ។ ប៉ុន្តែក៏មាននិស្សិតមិនតិចនាក់ដែរដែលប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទដូចជា គ្រេប (Grab) ឬ ផាសអេប (Passapp)។ បញ្ហាការកកស្ទះចរាចរណ៍នៅភ្នំពេញគឺជាបញ្ហាប្រឈមមួយដែលនិស្សិតត្រូវតែឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ពេលទៅដល់សាកលវិទ្យាល័យ និស្សិតនឹងត្រៀមខ្លួនសម្រាប់ម៉ោងសិក្សាដំបូង។ ថ្នាក់រៀនជាធម្មតាចាប់ផ្ដើមនៅម៉ោង ៧ ព្រឹក ឬ ៨ ព្រឹក ទៅតាមម៉ោងសិក្សាដែលសកលដែលគេបានកំណត់។ នៅក្នុងថ្នាក់ ពួកគេយកចិត្តទុកដាក់ស្ដាប់ការបង្រៀនរបស់សាស្រ្តាចារ្យ ធ្វើកំណត់ត្រា និងចូលរួមក្នុងការពិភាក្សា។ មុខវិជ្ជាដែលពួកគេរៀនមានភាពខុសគ្នាទៅតាមជំនាញនីមួយៗដូចជា គណនេយ្យ ទីផ្សារ វិស្វកម្ម ឬច្បាប់ជាដើម។ ពេលខ្លះក៏មានការបង្ហាញគម្រោង ឬធ្វើបទបង្ហាញជាក្រុមផងដែរ។ ម៉ោងសម្រាកពេលព្រឹក និស្សិតអាចទៅបណ្ណាល័យដើម្បីស្រាវជ្រាវ ឬពិភាក្សាមេរៀនជាមួយមិត្តភក្តិ។ រីឯអ្នកខ្លះទៀតទៅទិញកាហ្វេ ភេសជ្ជៈ ឬនំចំណី នៅឯតូបដែលមានក្នុងសកល។ បន្ទាប់ពីម៉ោងសិក្សាពេលព្រឹកចប់ និស្សិតនឹងរកកន្លែងញ៉ាំអាហារថ្ងៃត្រង់ ខ្លះអាចនិងត្រឡប់ទៅបន្ទប់វិញ ។ ចំំពោះនិស្សិតដែលរៀនវេនរសៀលនៅទីក្រុងភ្នំពេញ មានទម្លាប់ខុសប្លែកពីនិស្សិតវេនព្រឹកបន្តិចបន្តួច ព្រោះពួកគេមានពេលព្រឹកទំនេរច្រើនជាងដើម្បីធ្វើកិច្ចការផ្ទាល់ខ្លួន ឬបំពេញការងារផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ ភាពមមាញឹកក្នុងការសិក្សា និងការស្វែងរកបទពិសោធន៍នៅតែជាផ្នែកសំខាន់នៃទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។ ជាធម្មតា និស្សិតវេនរសៀលអាច ភ្ញាក់ពីដំណេកយឺតបន្តិច ប្រហែលចន្លោះម៉ោង ៧:៣០ នាទី ទៅម៉ោង ៨:៣០ នាទីព្រឹក ហើយនៅពេលព្រឹកពួកគេមានជម្រើសច្រើន។ និស្សិតមួយចំនួនអាច ធ្វើលំហាត់ ឬស្រាវជ្រាវមេរៀន ដែលត្រូវរៀននៅពេលរសៀល ដើម្បីត្រៀមខ្លួនជាមុន។ អ្នកខ្លះទៀតក៏ឆ្លៀតពេល រៀបចំកិច្ចការផ្ទះ ដែលគ្រូដាក់ឱ្យ ឬ មើលឡើងវិញនូវមេរៀនចាស់ៗ។ បន្ទាប់ពីបំពេញភារកិច្ចនៅពេលព្រឹករួចរាល់ និស្សិតចាប់ផ្ដើមរៀបចំខ្លួនទៅសាកលវិទ្យាល័យ។ ជាទូទៅ ពួកគេ ញ៉ាំអាហារថ្ងៃត្រង់ នៅចន្លោះម៉ោង ១១:៣០ នាទីព្រឹក ដល់ម៉ោង ១២:៣០ នាទីថ្ងៃត្រង់ មុនពេលចេញដំណើរ។ ការធ្វើដំណើរទៅសាកលវិទ្យាល័យក៏នៅតែជាបញ្ហាប្រឈមនឹងការកកស្ទះចរាចរណ៍ដដែល។ ពួកគេត្រូវចេញដំណើរឱ្យបានទាន់ពេលវេលាដើម្បីទៅដល់សាលាមុនម៉ោងចូលរៀន។ ម៉ោងសិក្សាសម្រាប់និស្សិតវេនរសៀល អាចចាប់ផ្តើមនៅចន្លោះម៉ោង ១ រសៀល ឬ ២ រសៀល ទៅតាមសកលនីមួយៗ។ នៅក្នុងថ្នាក់ ពួកគេផ្តោតអារម្មណ៍ទៅលើការបង្រៀនរបស់សាស្រ្តាចារ្យ ធ្វើកំណត់ត្រា និងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា។ ថ្នាក់រៀនពេលរសៀលអាចបន្តរហូតដល់ម៉ោង ៤ រសៀល ឬ ៥ រសៀល អាស្រ័យលើកាលវិភាគ។ ពេលចប់ថ្នាក់រៀននៅពេលរសៀល និស្សិតខ្លះ ត្រឡប់ទៅផ្ទះភ្លាមៗ ដើម្បីសម្រាក ឬជួយកិច្ចការផ្ទះ។ ប៉ុន្តែនិស្សិតមួយចំនួនធំនៅតែបន្តសកម្មភាពផ្សេងទៀត ពួកគេអាចទៅ បណ្ណាល័យសាកលវិទ្យាល័យ ដើម្បីស្រាវជ្រាវបន្ថែម ឬធ្វើកិច្ចការក្រុមជាមួយមិត្តភក្តិ។ អ្នកខ្លះទៀតក៏អាចទៅ ហាងកាហ្វេ ដើម្បីបន្តការសិក្សាដោយស្ងប់ស្ងាត់ ឬជជែកគ្នាពីមេរៀន។ ការចូលរួម ក្លឹបសិក្សា ឬ សកម្មភាពស្ម័គ្រចិត្ត ក្រោយម៉ោងសិក្សាក៏ជាជម្រើសដ៏ពេញនិយមមួយផងដែរ។ សកម្មភាពទាំងនេះជួយពួកគេពង្រឹងចំណេះដឹង បង្កើតបណ្ដាញទំនាក់ទំនង និងអភិវឌ្ឍជំនាញទន់។ ចំពោះនិស្សិតវេនល្ងាចនៅទីក្រុងភ្នំពេញ គឺមានលក្ខណៈពិសេស និងទាមទារនូវការបែងចែកពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។ និស្សិតវេនល្ងាចភាគច្រើនគឺជាអ្នកដែលជាប់រវល់នឹងការងារប្រចាំថ្ងៃ ឬកាតព្វកិច្ចផ្សេងៗនៅពេលព្រឹក និងរសៀល មុននឹងពួកគេអាចមកបន្តការសិក្សានៅពេលល្ងាច។ ជាទូទៅ និស្សិតវេនល្ងាច ភ្ញាក់ពីដំណេកនៅចន្លោះម៉ោង ៦ ទៅ ៧ ព្រឹក ដូចនិស្សិតទូទៅដែរ។ ព្រោះពួកគេភាគច្រើនចាប់ផ្តើម ធ្វើការងារពេញម៉ោង នៅតាមស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ឬប្រកបរបរផ្ទាល់ខ្លួន។ ការងារទាំងនេះអាចមានលក្ខណៈខុសៗគ្នា ដូចជាបុគ្គលិកការិយាល័យ អ្នកលក់ដូរ ឬសេវាកម្មផ្សេងៗ។ ពួកគេចំណាយពេលពេញមួយថ្ងៃក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន។ នៅពេលថ្ងៃត្រង់ និស្សិតទាំងនេះ សម្រាកញ៉ាំអាហារ នៅកន្លែងធ្វើការ ឬហាងដែលនៅក្បែរៗនោះ។ បន្ទាប់មក ពួកគេបន្ត ធ្វើការរហូតដល់ពេលរសៀល ប្រហែលម៉ោង ៤ ឬ ៥ ល្ងាច បន្ទាប់ពីចេញពីធ្វើការ ជាពេលដែលពួកគេចាប់ផ្តើមប្រញាប់ប្រញាល់រៀបចំខ្លួនដើម្បីទៅសាកលវិទ្យាល័យ។ ចំពោះម៉ោងសិក្សាសម្រាប់និស្សិតវេនល្ងាច អាចចាប់ផ្តើមនៅចន្លោះម៉ោង ៥ ល្ងាច ឬ ៦ ល្ងាច ហើយបញ្ចប់នៅម៉ោង ៨ យប់ ឬ ៩ យប់។ ភាគច្រើនពួកគេចូលគេងនៅម៉ោងយប់ជ្រៅជាងនិស្សិតវេនផ្សេងៗ អាចនៅចន្លោះម៉ោង ១១ យប់ ដល់ ១ យប់ ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃបន្ទាប់ដែលពោរពេញទៅដោយការងារ និងការសិក្សាជាបន្តទៀត។